ជាទូទៅ ប្រធានបទទាក់ទងនឹងកិត្តិយសគ្រួសារ និងវណ្ណៈសង្គម ត្រូវបានគេលើកយកមកបង្ហាញយ៉ាងទូលំទូលាយនៅក្នុងរឿងភាគខ្មែរ។ គោលគំនិតទាំងពីរនេះ មិនមែនគ្រាន់តែជាចំណុចមួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនប៉ុណ្ណោះទេ តែវាក៏ឆ្លុះបញ្ចាំងពីតម្លៃប្រពៃណី និងការពិតមួយចំនួនដែលកើតមាននៅក្នុងសង្គមខ្មែរដែរ។ ហើយខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលតែងត្រូវបានគេបង្ហាញនៅក្នុងរឿងភាគខ្មែរ។ កិត្តិយសគ្រួសារគឺជាគំនិតមួយដែលមានសារៈសំខាន់ខ្លាំងក្នុងសង្គមខ្មែរ។ វាមានន័យថាការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗអាចជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះនិងតម្លៃរបស់គ្រួសារទាំងមូល។ ក្នុងរឿងភាគ គេតែងបង្ហាញពី អាពាហ៍ពិពាហ៍ ដែលលើកឡើងពីឧបសគ្គស្នេហាដែលបង្កឡើងដោយបញ្ហាកិត្តិយសគ្រួសារ។ តួអង្គកូនប្រុសឬកូនស្រីជារឿយៗត្រូវប្រឈមនឹងការប្រឆាំងពីឪពុកម្តាយ។ ដោយសារតែគូស្នេហ៍របស់ពួកគេមិន សមរម្យ ឬ ត្រូវគ្នា តាមការកំណត់របស់គ្រួសារ ដូចជាមិនមានឋានៈ មិនមានទ្រព្យសម្បត្តិ ឬមិនបានរស់នៅក្នុងត្រកូលល្អ។ ការរៀបការដែលគ្មានការយល់ព្រមពីគ្រួសារ អាចត្រូវបានគេចាត់ទុកថាជាការបំពាន និងធ្វើឱ្យបាត់បង់មុខមាត់គ្រួសារ។ ក្នុងប្រពៃណីសង្គម ការប្រព្រឹត្ត និង កិត្តិយសរបស់កូនស្រីគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកិត្តិយសគ្រួសារ។ ហេតុនេះ រឿងភាគជាច្រើនតែងបង្ហាញពីតួអង្គកូនស្រីដែលត្រូវមានកាតព្វកិច្ចគោរពតាមការបង្គាប់របស់ឪពុកម្តាយ និងរក្សាភាពបរិសុទ្ធរបស់ខ្លួនដើម្បីកុំឱ្យគ្រួសារខ្មាសគេ។ ការធ្វើខុសនឹងគន្លងប្រពៃណី ដូចជាមានទំនាក់ទំនងជាមួយបុរសមុនពេលរៀបការ អាចបណ្តាលឱ្យគ្រួសារជួបបញ្ហាផ្លូវចិត្ត និងបាត់បង់មុខមាត់។ វណ្ណៈសង្គមត្រូវបានគេប្រើជាមូលដ្ឋានគ្រឹះនៃជម្លោះក្នុងរឿងភាគខ្មែរ។ ការបែងចែកវណ្ណៈអាចកើតចេញពីទ្រព្យសម្បត្តិ មុខតំណែង ឬអំណាច។ រឿងភាគតែងបង្ហាញពី គូស្នេហ៍មានវណ្ណៈខុសគ្នា។ ទាំងនេះជាប្រធានបទដ៏ពេញនិយមបំផុត ដែលតួឯកប្រុសជាកូនអ្នកមាន ឬអ្នកមានអំណាច ហើយតួឯកស្រីជាក្មេងស្រីធម្មតា ឬផ្ទុយមកវិញ។ ជម្លោះចាប់ផ្តើមនៅពេលដែលគ្រួសារអ្នកមានបដិសេធមិនទទួលយកគូស្នេហ៍ដែលមានវណ្ណៈទាបជាង ព្រោះខ្លាចបាត់បង់តម្លៃគ្រួសារ។ ទោះបីជាពេលខ្លះស្នេហាអាចយកឈ្នះលើឧបសគ្គនេះបានក៏ដោយ ក៏ដំណើររឿងទាំងមូលត្រូវជួបការលំបាកជាច្រើន។ អំណាច និងការគ្រប់គ្រង វណ្ណៈសង្គមជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយអំណាច និងការគ្រប់គ្រង។ តួអង្គអ្នកមាន ឬអ្នកមានឋានៈខ្ពស់អាចប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីធ្វើបាបតួអង្គដែលមានវណ្ណៈទាបជាង ដូចជាការគំរាមកំហែង ធ្វើបាប ឬរារាំងពួកគេមិនឱ្យសម្រេចគោលបំណងរបស់ខ្លួន ហើយនេះជាការឆ្លុះបញ្ចាំងពីភាពខុសគ្នានៃការពិតក្នុងសង្គម។ រឿងភាគថ្មីៗនាពេលបច្ចុប្បន្ន ចាប់ផ្តើមបំបែកផ្នត់គំនិតចាស់ៗខ្លះៗ ដោយបង្ហាញពីតួអង្គដែលហ៊ានតស៊ូប្រឆាំងនឹងគំនិតប្រពៃណី ដើម្បីស្វែងរកសុភមង្គលផ្ទាល់ខ្លួន។ ពួកគេបានបង្ហាញថា តម្លៃរបស់មនុស្សមិនមែនវាស់វែងដោយកិត្តិយសគ្រួសារ ឬវណ្ណៈសង្គមនោះទេ តែវាស្ថិតនៅលើបុគ្គលិកលក្ខណៈ និងការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។ មួយវិញទៀត ការលើកយកប្រធានបទកិត្តិយសគ្រួសារ និងវណ្ណៈសង្គម មកផលិតជារឿងភាគខ្មែរ គឺជារឿងទូទៅមួយ ហើយក៏មានច្រើនរឿងណាស់ដែលបានបង្ហាញពីប្រធានបទនេះ។ ប្រធានបទនេះនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ ហើយវាអាចបង្កើតបានជាជម្លោះដ៏រំជើបរំជួល និងមានលក្ខណៈកំសត់សម្រាប់ទស្សនិកជន។ ហើយខាងក្រោមនេះជាប្រភេទរឿងមួយចំនួនដែលតែងតែបង្ហាញពីប្រធានបទទាំងពីរនេះ។ ដូចជា រឿងភាគបុរាណ និងសម័យកាលមុនៗ នៅក្នុងរឿងប្រភេទនេះ គេតែងបង្ហាញយ៉ាងច្បាស់អំពីការរើសអើងវណ្ណៈសង្គម។ តួអង្គកូនអ្នកមានតែងបដិសេធស្នេហាជាមួយតួអង្គអ្នកក្រ ឬអ្នកបម្រើ ព្រោះខ្លាចបាត់បង់មុខមាត់ និងឋានៈគ្រួសារ។ ជារឿយៗ គ្រួសារជាអ្នកកំណត់ជោគវាសនារបស់កូនៗ ហើយតួអង្គកូនស្រីត្រូវមានកាតព្វកិច្ចរក្សាភាពបរិសុទ្ធដើម្បីកុំឱ្យគ្រួសារអាម៉ាស់មុខ។ ឧទាហរណ៍ រឿង ផ្កាស្រពោន ដែលបង្ហាញពីវណ្ណៈរវាងមន្ត្រីអ្នកធំ និងក្មេងស្រីអ្នកស្រែ។ ឧទាហរណ៍ រឿង ទឹកភ្នែកនាងគង្ហីង ដែលបង្ហាញពីស្នេហារវាងកូនប្រុសអ្នកមាន និងក្មេងស្រីអ្នកបម្រើ។ ក្នុងនោះក៏មានរឿងភាគសម័យទំនើប ដែលនៅតែយកប្រធានបទនេះមកបង្ហាញ ប៉ុន្តែមានលក្ខណៈបត់បែនជាងមុន។ ជម្លោះស្នេហារវាងអ្នកមាននិងអ្នកក្រនៅតែមាន ប៉ុន្តែពេលខ្លះ តួអង្គប្រុសស្រីហ៊ានប្រឆាំងនឹងគ្រួសារដើម្បីតស៊ូការពារស្នេហាពិតរបស់ពួកគេ។ ជួនកាលក៏មានការបង្ហាញពីតួអង្គអ្នកមានដែលខំធ្វើបាបអ្នកក្រ ប៉ុន្តែនៅទីបំផុត ភាពល្អក៏យកឈ្នះលើភាពអាក្រក់បាន។ ឧទាហរណ៍ រឿង មន្តស្នេហ៍ក្រមុំបេះដូងដែក រឿងភាគប៉ុស្តិ៍លេខ៥ ដែលបង្ហាញពីការប្រឈមមុខគ្នារវាងក្មេងស្រីសាមញ្ញម្នាក់ជាមួយគ្រួសារអ្នកដ៏មានអំណាច។ ឧទាហរណ៍ រឿង បំណុលផ្ទះជួល រឿងភាគប៉ុស្តិ៍ PNN ដែលបង្ហាញពីជម្លោះ និងឧបសគ្គដែលកើតចេញពីវណ្ណៈសង្គមរវាងតួអង្គសំខាន់ៗ។ ក្រៅពីនោះក៏មានរឿងភាគខ្មែរដែលដកស្រង់ពីខ្សែភាពយន្ត ឬរឿងភាគបរទេសមកកែច្នៃឡើងវិញដែរ។ ដូច្នេះហើយអ្នកអាចឃើញថាសាច់រឿងមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ការលាយបញ្ចូលគ្នានៃវប្បធម៌បរទេសជាមួយបរិបទខ្មែរធ្វើឱ្យរឿងទាំងនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។ ជារួមមក ប្រធានបទ កិត្តិយសគ្រួសារ និងវណ្ណៈសង្គម នៅតែជាចំណុចគន្លឹះដែលផលិតករខ្មែរតែងយកមកប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងពីតម្លៃសង្គម និងបម្រើការកម្សាន្តដល់ទស្សនិកជន។ បើយើងក្រលេកមកមើល សាច់រឿង និយាយពីកិត្តិយសគ្រួសារ និងវណ្ណៈសង្គម តែងមានសាច់រឿងលក្ខណៈដូចជា ស្នេហាមានឧបសគ្គ។ នេះជាសាច់រឿងដែលល្បីជាងគេ ជម្លោះចាប់ផ្ដើមនៅពេលដែលតួអង្គប្រុស ឬស្រីដែលជាកូនអ្នកមាន មានស្នេហាជាមួយតួអង្គដែលមកពីគ្រួសារក្រីក្រ ឬមានឋានៈទាបជាង។ គ្រួសារអ្នកមានបដិសេធ ហើយធ្វើគ្រប់មធ្យោបាយដើម្បីបំបែកពួកគេ ដោយសារតែខ្លាចបាត់បង់មុខមាត់ កិត្តិយស និងឋានៈក្នុងសង្គម។ តួអង្គដែលជាកូនអ្នកមានត្រូវប្រឈមនឹងការបង្ខិតបង្ខំ ឱ្យរៀបការជាមួយអ្នកដែលសមឋានៈគ្នាដើម្បីផលប្រយោជន៍អាជីវកម្ម ឬរក្សាកេរ្តិ៍ឈ្មោះ។ ចំណែកឯតួអង្គអ្នកក្រត្រូវជួបការលំបាក និងត្រូវគេមើលងាយពីគ្រួសារខាងអ្នកមាន។ សាច់រឿងនេះផ្តោតសំខាន់លើការរើសអើង និងការធ្វើបាបដោយសារវណ្ណៈ។ តួអង្គដែលមានវណ្ណៈខ្ពស់ អ្នកមានអំណាច អ្នកមានទ្រព្យ តែងតែប្រើលុយ និងអំណាច របស់ខ្លួនដើម្បីធ្វើបាបតួអង្គដែលមានវណ្ណៈទាបជាង។ តួអង្គអ្នកក្រតែងតែត្រូវគេបោកប្រាស់ ឬជាន់ឈ្លី ដោយសារតែគ្មានសមត្ថភាពប្រឆាំងនឹងអំណាចអ្នកមាន។ រឿងខ្លះក៏បង្ហាញពី មនោសញ្ចេតនាលាក់ពុត របស់តួអង្គអ្នកមាន ដែលធ្វើជាល្អជាមួយអ្នកក្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ទោះជារងការឈឺចាប់ និងធ្វើបាបក៏ដោយ ក៏តួអង្គឯកតែងតែតស៊ូដើម្បីបង្ហាញតម្លៃពិតរបស់ខ្លួន។ តួអង្គអ្នកក្រខិតខំប្រឹងប្រែងរៀនសូត្រ ឬរកស៊ី ដើម្បីលើកស្ទួយជីវភាព និងវណ្ណៈរបស់ខ្លួនឯង។ តួអង្គដែលហ៊ានលះបង់ក្តីស្រឡាញ់ផ្ទាល់ខ្លួន ក៏អាចបង្ហាញថាពួកគេហ៊ានបោះបង់ចោលកិត្តិយសគ្រួសារដើម្បីធ្វើតាមបេះដូងរបស់ខ្លួនផងដែរ។ នៅទីបំផុត សាច់រឿងតែងបញ្ចប់ដោយតួអង្គអ្នកក្រទទួលបានជោគជ័យ និងសុភមង្គល ហើយបង្ហាញថា ទ្រព្យសម្បត្តិ និងឋានៈ មិនអាចវាស់តម្លៃមនុស្សបានទេ។ មួយវិញទៀត ការទស្សនារឿងភាគខ្មែរដែលបង្ហាញពី កិត្តិយសគ្រួសារ និង វណ្ណៈសង្គម អាចផ្ដល់ទាំងចំណេះដឹង និងបទពិសោធដល់អ្នកទស្សនាមួយចំនួន។ ដូចជា ចំណេះដឹងស្គាល់ពីតម្លៃប្រពៃណីខ្មែរ រឿងប្រភេទនេះជួយឱ្យអ្នកទស្សនាស្វែងយល់កាន់តែច្បាស់ពីប្រពៃណី និងជំនឿរបស់សង្គមខ្មែរ។ ជាពិសេសពីទស្សនៈដែលផ្អែកលើវណ្ណៈ ការរៀបចំអាពាហ៍ពិពាហ៍ និងការរក្សាមុខមាត់គ្រួសារ។ អ្នកទស្សនាអាចមើលឃើញថា គំនិតទាំងនេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ រឿងភាគបង្ហាញពីផលវិបាកនៃការរើសអើងវណ្ណៈសង្គម ដូចជាការបែកបាក់គ្រួសារ ទុក្ខលំបាកផ្លូវចិត្ត និងអំពើអយុត្តិធម៌។ នេះជួយឱ្យអ្នកទស្សនាបានគិតពិចារណា និងយល់ដឹងពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើងគ្នា។ តាមរយៈរឿង គេអាចឃើញពីភាពស្មុគស្មាញនៃទំនាក់ទំនងមនុស្ស ដូចជាស្នេហា ភាពស្មោះត្រង់ ការក្បត់ និងការអភ័យទោស។ តួអង្គនីមួយៗបានបង្ហាញពីអារម្មណ៍ និងការសម្រេចចិត្តផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីជីវិតពិត។ ក្រឡេកទៅមើលបទពិសោធមួយចំនួនវិញ រឿងប្រភេទនេះមានលក្ខណៈមនោសញ្ចេតនាកម្សត់ រំជើបរំជួល និងមានភាពតានតឹង។ អ្នកទស្សនាអាចជួបបទពិសោធន៍អារម្មណ៍ជាច្រើនដូចជា ភាពសប្បាយរីករាយ ភាពសោកសៅ ភាពខឹងសម្បារ និងភាពអាណិតអាសូរចំពោះជោគវាសនារបស់តួអង្គ។ រឿងជាច្រើនបង្ហាញពីការតស៊ូរបស់តួអង្គឯកដើម្បីយកឈ្នះលើឧបសគ្គដែលបង្កឡើងដោយវណ្ណៈសង្គម។ វាជាបទពិសោធដែលផ្ដល់កម្លាំងចិត្តដល់អ្នកទស្សនាឱ្យជឿថា ការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់អាចផ្លាស់ប្ដូរជីវិតបាន។ បន្ទាប់ពីទស្សនារួច អ្នកទស្សនាអាចមានពេលគិតពិចារណាអំពីតម្លៃផ្ទាល់ខ្លួន និងតម្លៃសង្គមផងដែរ។